ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនៅកម្ពុជា។ ជាធម្មតា វាមានរយៈពេល ១៥ ថ្ងៃ ហើយបញ្ចប់នៅថ្ងៃទី ១៥។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាជនកម្ពុជា តែងតែធ្វើបុណ្យឧទ្ទិសកុសលដល់ជីដូនជីតាដែលបានចែកឋាន។ សមាជិកគ្រួសារទាំងអស់ច្រើនតែធ្វើដំណើរពីខេត្តឆ្ងាយៗ ដើម្បីមកជួបជុំគ្នា។ ការជួបជុំគ្នាជាគ្រួសារធំនៅពេលបុណ្យនេះ បង្កើនភាពរឹងមាំនៃទំនាក់ទំនងក្នុងគ្រួសារ។ អ្នកចាស់ទុំំក្នុងគ្រួសារ មានតួនាទីសំខាន់ក្នុងការរៀបចំពិធីជួបជុំ។ ក្នុងពេលនោះ ក្មេងៗច្រើនតែមកអង្គុយជុំគ្នាស្ដាប់ពីរឿងរ៉ាវរបស់ចាស់ៗ។ គ្រួសារជួបជុំគ្នា ដោយរៀបចំម្ហូបប្រពៃណីដូចជាការវេចនំ “នំអន្សម” និង “នំគម” ជាដើម។ ពេលខ្លះ ពេលជួបជុំគ្នា ពួកគេរួមគ្នាធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីសាងបុណ្យកុសលរួមគ្នា ដើម្បីឱ្យជាតិក្រោយបានកើតជាបងប្អូននឹងគ្នាទៀត។ ទោះបីជារវល់ និងមមាញឹកយ៉ាងណាក្ដី គ្រួសារខ្មែរ តែងតែរៀបចំញែកពេលពេលវេលាសម្រាប់ការជួបជុំគ្នាមិនឱ្យខាននោះឡើយ។ ដោយសារម្នាក់ៗមានគ្រួសាររៀងខ្លួន ហើយអាចនឹងបែកចេញទៅនៅតាមកន្លែងផ្សេងៗ ដូច្នេះបុណ្យភ្ពុំបិណ្ឌគឺជាឱកាសល្អសម្រាប់ពួកគេក្នុងការជួបជុំសាច់ញាតិ។ ជាទូទៅ គេតែងមកស្រុកកំណើតដែលពួកគេបានកើត ឬ កន្លែងដែលឪពុកម្ដាយ ឬយាយតារស់នៅដើម្បីជាការរំឭកពីអនុស្សាវរីយ៍វ័យក្មេងផងដែរ។ ក្រៅពីជុំគ្នាវេចអន្សម នំគម ទៅវត្ត ពួកគេក៏អាចធ្វើអាហារពិសេសញុំាជុំគ្នាផងដែរ។ សមា្រប់គ្រួសារដែលនៅឆ្ងាយពីគ្នា ឱកាសនេះគឺជាពេលដ៏ពិសេសបំផុតដែលពួកគេអាចរីករាយជាមួយគ្នា ដោយការជជែកកំសាន្ត និងញ៉ាំអាហារជាមួយគ្នាបាន។ ម្ហូបដែលគេនិយមធ្វើញុំាជុំគ្នាអាចជានំបញ្ចុកសម្លការី ឬ សម្លខ្មែរ ព្រោះវាងាយស្រួលធ្វើក្នុងបរិមាណច្រើនសម្រាប់គ្រួសារធំ។ ពេលខ្លះទៀត នៅពេលកូនៗនិងចៅៗមកស្រុកជួបជុំគ្នាក្នុងអំឡុងពេលភ្ជុំបិណ្ឌ គេអាចនឹងរួមគ្នាធ្វើពិធីស្រង់ព្រះសម្រាប់ឪពុកម្ដាយ ឬ ជីដូនជីតាដើម្បីនបង្ហាញការដឹងគុណដល់ពួកគាត់ផងដែរ។ ឬមួយទៀតគេអាចនិមន្តព្រះសង្ឃមកផ្ទះ ដើម្បីចម្រើនពរដល់គ្រួសារទាំងមូលឱ្យបានសេចក្ដីសុខ និងសុភមង្គលផងដែរ។ ក្នុងអំឡុងពេលជួបជុំគ្នានេះដែរ ក្មេងតូចៗអាចនឹងលេងជាមួយគ្នាយ៉ាងសប្បាយដោយសារគេខានឃើញគ្នាយូរ។ រីឯអ្នកវ័យកណ្ដាលគេអាចពិសាអាហារ ឬ ភេសជ្ជៈជុំគ្នាទាំងជជែកលេង និងសួរសុខទុក្ខគ្នា។ សម្រាប់ចាស់ៗវិញ ពួកគាត់ច្រើនតែអង្គុយមើលកូនៗ និងចៅពីចម្ងាយទាំងញញឹម។ ការជួបជុំគ្រួសារក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ជាឱកាសមួយដ៏ពិសេស និងមានតម្លៃយ៉ាងខ្លាំងសម្រាប់គ្រួសារខ្មែរ។ អត្តប្រយោជន៍មួយនៃការមានគ្រួសារធំគឺ នៅពេលមានការជួបជុំគ្នាម្ដងៗ តែងតែមានភាពអ៊ូអរ និងសប្បាយរីករាយ។ ពេលទៅជួបជុំគ្រួសារ គេក៏ទិញអំណោយ ម្ហូបអាហារផ្សេងៗដើម្បីចែករំលែក ឬ ញុាំជាមួយគ្នាផងដែរ។ ការជួបជុំគ្នាជាគ្រួសារនេះឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងគុណតម្លៃរបស់គ្រួសារខ្មែរ។ ក្នុងឱកាសនេះ គេក៏ថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ដែរ។ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌនេះ គេនឹងត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ប៉ុន្តែគេតែងតែទន្ទឹងចាំឱ្យដល់ពេលម្ដងទៀត ដើម្បីអាចជួបជុំគ្រួសារទាំងមូល។ ការរស់នៅឆ្ងាយពីគ្នានាំឱ្យមានការនឹករឭកគ្នាជាខ្លាំង ដូច្នេះពេលមានឱកាសជុំគ្នាម្ដងៗ ក្រុមគ្រួសារទាំងមូលមានភាពសប្បាយរីករាយខ្លាំងណាស់។ សរុបមក ការជួបជុំគ្នាជាគ្រួសារធំក្នុងពេលបុណ្យភ្ជុំបិណ្ឌគឺជាសកម្មភាពដ៏សំខាន់មួយដែលខ្វះមិនបានក្នុងការរស់នៅរបស់គ្រួសារខ្មែរ។